នៅទូទាំងប្រទេសកម្ពុជា ការសាក់យ័ន្តមិនមែនត្រឹមតែជាទម្រង់សិល្បៈលើស្បែកប៉ុណ្ណោះទេ វាគឺជាផ្នែកមួយដ៏សំខាន់នៃជំនឿ និងវប្បធម៌ ដែលបង្កប់នូវអំណាចការពារដ៏ពិសិដ្ឋ។ ជំនឿលើការសាក់យ័ន្តនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាសាសនាព្រហ្មញ្ញ និងព្រះពុទ្ធសាសនាបុរាណ។ ប្រជាជនជឿជាក់យ៉ាងមុតមាំថា យ័ន្តអាចផ្ដល់នូវការការពារដ៏អស្ចារ្យ ព្រមទាំងអំណាចនាំមកនូវសំណាង ជោគជ័យ និងការពារពីគ្រោះថ្នាក់នានា។ រាល់យ័ន្តនីមួយៗ គឺជាស្នាដៃសិល្បៈដ៏វិចិត្រ ដែលផ្ទុកនូវកម្លាំងអាថ៌កំបាំង ដែលអាចផ្លាស់ប្ដូរជីវិតអ្នកកាន់។ ការសាក់យ័ន្តបានឆ្លុះបញ្ចាំងពីជំនឿ និងការតភ្ជាប់ខាងវិញ្ញាណ ជាមួយមនុស្ស។ ការសាក់យ័ន្តមានប្រភពចេញពីឥទ្ធិពលរួមគ្នារវាងសាសនាព្រហ្មញ្ញ និងព្រះពុទ្ធសាសនា ដែលជាសសរស្តម្ភនៃជំនឿតាំងពីបុរាណកាល។ យ័ន្តនីមួយៗផ្ទុកនូវអត្ថន័យជ្រាលជ្រៅ និងនិមិត្តសញ្ញាដ៏ពិសិដ្ឋដែលបានឆ្លងកាត់ជំនាន់ជាច្រើន។ យ័ន្តជាច្រើនត្រូវបានគេជឿថាអាចការពារពីអំពើអាក្រក់ គ្រោះថ្នាក់ និងទុក្ខភ័យផ្សេងៗ។ ការសាក់យ័ន្តក៏ត្រូវបានគេយល់ថាជាមធ្យោបាយមួយដើម្បីពង្រឹងកម្លាំងខាងក្នុង ភាពក្លាហាន និងជោគជ័យផងដែរ។ ពិធីនៃការសាក់យ័ន្តគឺពោរពេញទៅដោយភាពអាថ៌កំបាំង និងភាពពិសិដ្ឋ ដែលជារបៀបបូជា និងប្រកបដោយជំនឿខ្ពស់។ គ្រប់បន្ទាត់ និងគ្រប់ចំណុចនៅក្នុងយ័ន្តសុទ្ធតែមានអត្ថន័យ ហើយត្រូវបានគេជឿថាអាចទាក់ទាញថាមពលមកកាន់អ្នកកាន់។ ការយល់ដឹងពីប្រភពដើមរបស់យ័ន្ត នឹងជួយឱ្យយើងកោតសរសើ និងមានការជឿជាក់លើវា។ ជំនឿលើយ័ន្តមិនមែនជារឿងថ្មីនោះទេ វាបានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយ។ មិនមែនអ្នកណាក៏អាចសាក់យ័ន្តបាននោះទេ ហើយការសាក់យ័ន្តត្រូវការការរៀបចំពិធីដូចលក្ខណៈសាស្ត្រដែលមានវិន័យ និងការគោរពខ្ពង់ខ្ពស់។ ការងារសាក់យ័ន្តត្រូវបានអនុវត្តដោយអ្នកដែលមានឋានៈខ្ពង់ខ្ពស់ និងមានចំណេះដឹងជ្រាលជ្រៅផ្នែកគាថាអាគម។ ពួកគេត្រូវបានគេស្គាល់ថាជា ព្រះគ្រូ ដែលជាគ្រូបាធ្យាយមានសីលធម៌ខ្ពស់ និងបានសិក្សាយ៉ាងហ្មត់ចត់នូវក្បួនច្បាប់បុរាណ។ ពួកគេមានចំណេះដឹងពីគាថា រូបមន្ត និងនិមិត្តសញ្ញាផ្សេងៗដែលប្រើក្នុងការសាក់យ័ន្ត។ អាចារ្យ និងព្រះគ្រូទាំងនេះមិនត្រឹមតែជាអ្នកសាក់ប៉ុណ្ណោះទេ ពួកគេគឺជាអ្នករក្សាទុកចំណេះដឹង និងប្រពៃណីដ៏សំខាន់នេះ។ ពួកគេមានទំនួលខុសត្រូវខ្ពស់ក្នុងការធានាថា យ័ន្តនីមួយៗត្រូវបានសាក់យ៉ាងត្រឹមត្រូវតាមក្បួនខ្នាត។ ការជ្រើសរើសព្រះគ្រូដែលមានបទពិសោធន៍ គឺជាកត្តាចម្បងមួយដើម្បីធានាបាននូវប្រសិទ្ធភាពរបស់យ័ន្ត។ អ្នកសាក់យ័ន្តតែងតែចំណាយពេលជាច្រើនឆ្នាំ ដើម្បីសិក្សា និងស្វែងយល់ពីគាថាអាគមផងដែរ។ ភាពប៉ិនប្រសប់របស់ពួកគេបានឆ្លងកាត់ជំនាន់ជាច្រើន តាមរយៈការបង្រៀន បន្តផ្ទាល់ពីគ្រូទៅសិស្ស ធ្វើឲ្យចំណេះដឹង និងជំនាញផ្នែកសាក់យ័ន្តនេះ។ យ័ន្តត្រូវបានគេជឿថា មានសមត្ថភាពការពារខ្ពស់ ជួយការពារអ្នកសាក់ពីគ្រោះថ្នាក់ ផលអាក្រក់ និងវិបត្តិផ្សេងៗ។ យន្តអាចជួយការពារសុខភាពរបស់ម្ចាស់ រួមទាំងការពារទ្រព្យសម្បត្តិ និងធានាថាម្ចាស់នឹងរស់នៅដោយសុភមង្គល និងសុវត្ថិភាពផងដែរ។ សម្រាប់អ្នកប្រយុទ្ធ និងអ្នកធ្វើជំនួញ យ័ន្តត្រូវបានគេជឿថាអាច ជួយឱ្យឈ្នះអស់មារសត្រូវ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ជំនឿនេះបានជំរុញឱ្យមនុស្សជាច្រើនស្វែងរកការសាក់យ័ន្តដើម្បីបង្កើនទំនុកចិត្ត និងសុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃ។ អំណាចរបស់យ័ន្តមិនមែនគ្រាន់តែជាជំនឿអរូបីប៉ុណ្ណោះទេ តែជាផ្នែកមួយនៃជីវិតជាក់ស្ដែងសម្រាប់មនុស្សជាច្រើន។ ឧទាហរណ៍ អ្នកប្រដាល់ជាច្រើនតែងតែសាក់យ័ន្តដើម្បីបង្កើនកម្លាំង និងការពារខ្លួនពេលប្រកួត។ យន្តអាចផ្ដល់អារម្មណ៍សុវត្ថិភាពផ្លូវចិត្តដល់អ្នកកាន់ ឲ្យមានការជឿជាក់ និងសេចក្តីស្ងប់ក្នុងជីវិតប្រចាំថ្ងៃ។ យ័ន្តខ្លះក៏ជួយក្នុងការសម្រេចបំណងប្រាថ្នា និងទាក់ទាញសំណាងល្អផងដែរ។ ដើម្បីឱ្យយ័ន្តមានអំណាចពេញលេញ ម្ចាស់ត្រូវតែ មានការថ្វាយគោរព និង គោរពច្បាប់ “សីល” យ៉ាងខ្ជាប់ខ្ជួន។ ការបំពានលើ សីល ឬ មិនគោរព អាចធ្វើឲ្យអំណាចការពាររបស់យន្តធ្លាក់ចុះ ឬបាត់បង់ទាំងស្រុង មិនអាចជួយការពារម្ចាស់បានទៀត។ នេះគឺជាលក្ខខណ្ឌដ៏សំខាន់មួយដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងជំនឿ សីល និងអំណាចអាថ៌កំបាំង។ ការប្រកាន់ខ្ជាប់នូវសីលទាំង ៥ របស់ព្រះពុទ្ធសាសនា ជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់យ័ន្តផងដែរ។ អ្នកដែលសាក់យ័ន្ត ត្រូវតែមានចិត្តតាំងធម៌ខ្ពស់ និងយកចិត្តទុកដាក់ទៅលើការរស់នៅប្រកបដោយ ធម៌ និងជៀសវាងការបំពាននានាក្នុងជីវិត។ ពួកគេត្រូវជៀសវាងពីអំពើអាក្រក់ ដូចជាការសម្លាប់ ការលួចប្លន់ ការផឹកស្រា និងការនិយាយកុហក។ ការរក្សាសីលគឺជាការបង្ហាញនូវការគោរពចំពោះយ័ន្ត និងគ្រូសាក់ផងដែរ។ បើគ្មានការគោរពសីល យន្តនោះគ្រាន់តែជាលំនាំតែមួយនៅលើស្បែក ហើយគ្មានអំណាចការពារអ្វីឡើយ។ យ័ន្តនីមួយៗ រួមមានព្យាង្គអក្សរខ្មែរ–បាលី–សំស្ក្រឹត ដែលជាភាសាពិសិដ្ឋ និងមានអំណាចខ្លាំងក្លា។ រាល់ព្យាង្គទាំងអស់ដែលបានសរសេរដោយព្រះគ្រូផ្ទាល់ មិនត្រឹមតែជាអក្សរប៉ុណ្ណោះទេ តែជា កេរដំណែលដ៏មានតម្លៃ ដែលផ្ទុកនូវប្រាជ្ញា ជំនឿ និងបណ្តាំសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រៅពីអក្សរ យ័ន្តក៏មាន រូបនិមិត្តតំណាងផ្សេងៗដូចជា រូបនាគ ពស់ ដែលតំណាងឱ្យកម្លាំង និងភាពអង់អាច។ រូបសារីកា តំណាងឲ្យភាពទាក់ទាញ និងជាសញ្ញានៃភាពជោគជ័យក្នុងការទំនាក់ទំនងរវាងមនុស្ស។ ធាតុផ្សំទាំងអស់នេះត្រូវបានរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នា ដើម្បីបង្កើតជាយ័ន្តដែលមានអំណាចពេញលេញ។ ភាពស្មុគស្មាញនៃគំនូរ និងអក្សរ គឺជាការបង្ហាញពីចំណេះដឹងដ៏ជ្រាលជ្រៅរបស់គ្រូសាក់។ យ័ន្តខ្លះក៏អាចមានរូបសត្វផ្សេងៗទៀត ដូចជាខ្លា ដំរី ឬសត្វស្លាប ដែលសុទ្ធតែមានអត្ថន័យពិសេសរៀងៗខ្លួន។ ការរៀបចំធាតុផ្សំទាំងនេះមិនមែនចៃដន្យនោះទេ តែត្រូវបានគិតគូរយ៉ាងល្អិតល្អន់។ រូបសត្វនិមិត្តទាំងនេះ ត្រូវបានគេជឿថាមានថាមពលពិសេសក្នុងការជួយអ្នកកាន់។ មានយ័ន្តជាច្រើនប្រភេទ ដែលនីមួយៗមានមុខងារ និងអត្ថន័យខុសៗគ្នា។ ឧទាហរណ៍ យ័ន្តកថា ត្រូវបានគេជឿថាអាចការពារពីគ្រោះថ្នាក់ និងអំពើអាក្រក់។ យ័ន្តមេត្តា ត្រូវបានគេប្រើដើម្បីទាក់ទាញមន្តស្នេហ៍ និងមិត្តភាព។ យ័ន្តគង់ ជួយបង្កើនកម្លាំង និងភាពអង់អាច កាប់មិនមុត ដុតមិនឆេះ។ រីឯ យ័ន្តទ្រព្យ វិញ ត្រូវបានគេសាក់ដើម្បីទាក់ទាញលាភសក្ការៈ និងទ្រព្យសម្បត្តិ។ ការជ្រើសរើសប្រភេទយ័ន្តដែលត្រឹមត្រូវ គឺអាស្រ័យលើគោលបំណង និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នកកាន់។ ព្រះគ្រូ នឹងណែនាំប្រភេទយ័ន្តណាដែលស័ក្តិសមបំផុតសម្រាប់ស្ថានភាពរបស់អ្នក។ យ័ន្តខ្លះត្រូវបានរចនាឡើងសម្រាប់គោលបំណងជាក់លាក់ ដូចជាការពារពីសត្វកាចសាហាវជាដើម។ ប្រភេទយ័ន្តនីមួយៗមិនត្រឹមតែមានមុខងារ និងរូបរាងខុសគ្នាប៉ុណ្ណោះទេ យ៉ាងហោចណាស់ ពួកវាក៏ផ្ទុករឿងរ៉ាវ និងប្រវត្តិជាក់លាក់ផងដែរ ។ មុននឹងធ្វើការសាក់យ័ន្តព្រះគ្រូ តែងតែរៀបចំ ពិធីសែនព្រេន ដើម្បីបួងសួងសុំពរជ័យ និងអំណាចពីព្រះ និងវត្ថុស័ក្តិសិទ្ធិ។ ពិធីនេះរួមមានការថ្វាយទៀន ធូប ផ្កា និងចំណីអាហារជាដើម។ ការធ្វើពិធីសែនព្រេននេះ ត្រូវបានគេជឿថាអាចបង្កើនអំណាចរបស់យ័ន្តឱ្យកាន់តែខ្លាំងក្លា។ វាក៏ជាការបង្ហាញនូវការគោរពចំពោះអាទិទេព និងគ្រូបុរាណផងដែរ។ ពិធីសែនព្រេន គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការសាក់យ័ន្ត ដែលត្រូវបានធ្វើឡើង ដើម្បីបញ្ចូលអំណាចបរិសុទ្ធ និងមន្តសំខាន់ៗទៅក្នុងរូបសាក់។ បើគ្មានពិធីនេះទេ យ័ន្តនឹងមិនមានអំណាចពេញលេញឡើយ។ ភាពពិសិដ្ឋនៃពិធីនេះ បង្ហាញពីសារៈសំខាន់ និងតម្លៃជ្រៅរបស់ការសាក់យ័ន្តក្នុងជីវិតប្រចាំថ្ងៃ និងជំនឿរបស់មនុស្ស។ វាបានរៀបចំចិត្ត និងគំនិតរបស់អ្នកឲ្យមានភាពច្បាស់លាស់ និងរឹងមាំ ដើម្បីទទួលយក អំណាចរបស់យន្តសាក់ ដែលជាមន្តសម្រាប់ការពារ ការផ្ដល់សំណាង និងការបង្កើតសេចក្ដីសុខសាន្តក្នុងជីវិត។ បន្ទាប់ពីការសាក់យ័ន្តរួចរាល់ ម្ចាស់យន្តត្រូវតែថែទាំ យន្តយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាយន្តនោះនៅមានអំណាចការពារ និងផ្ដល់សំណាងបានយូរអង្វែង។ នេះអាចរាប់បញ្ចូលទាំងការធ្វើសមាធិ ការសូត្រធម៌ ឬការថ្វាយគ្រឿងសក្ការបូជាជាប្រចាំ។ ការថែទាំទាំងនេះ ត្រូវបានគេជឿថាអាចរក្សា និងពង្រឹងអំណាចរបស់យ័ន្ត។ ការធ្វេសប្រហែសក្នុងការថែទាំ យ័ន្តអាចធ្វើឱ្យអំណាច និងសមត្ថភាពការពាររបស់យន្តចុះខ្សោយ ឬមិនមានប្រសិទ្ធភាពទៀត។ ម្ចាស់យន្តត្រូវតែមាន ការតាំងចិត្ត និង ភាពភក្តី ចំពោះយន្តរបស់ខ្លួន ដើម្បីថែរក្សា និងរក្សាអំណាចផ្លូវវិញ្ញាណដែលភ្ជាប់ជាមួយយន្តសាក់នោះ។ ការថែទាំយ័ន្ត គឺជាផ្នែកមួយសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកកាន់យ័ន្ត ដែលជួយរក្សា និងពង្រឹងអំណាចស័ក្កិសិទ្ធរបស់យ័ន្ត។ ពួកគេជឿថាការធ្វើបែបនេះ នឹងនាំមកនូវពរជ័យ និងសេចក្តីសុខគ្រប់ប្រការ។ ជំនឿលើការសាក់យ័ន្តមិនត្រឹមតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។ វាបានរីករាលដាលទៅកាន់ប្រទេសជិតខាងដូចជា ថៃ ឡាវ និងភូមា ដោយមានលក្ខណៈពិសេសរៀងៗខ្លួន។ យ័ន្ត គឺជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រជាជនក្នុងតំបន់។ ការសាក់យ័ន្តបានក្លាយជាការបង្ហាញពីជំនឿផ្ទាល់ខ្លួន និងការសម្គាល់អត្តសញ្ញាណនៃម្ចាស់យ័ន្តផងដែរ។ ទោះបីជាមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ គោលបំណងសំខាន់នៃយ័ន្តនៅតែជាការការពារ និងផ្ដល់ពរជ័យដដែល។ វត្តមានរបស់យ័ន្តនៅក្នុងតំបន់នេះ បានបញ្ជាក់ពីឥទ្ធិពលវប្បធម៌ដ៏យូរអង្វែង។ សព្វថ្ងៃនេះ ទោះបីជាមានការវិវឌ្ឍន៍នៃបច្ចេកវិទ្យាក៏ដោយ ក៏ការសាក់យ័ន្តនៅតែបន្តមានប្រជាប្រិយភាពដដែល។ មនុស្សជាច្រើននៅតែស្វែងរកការសាក់យ័ន្តដើម្បីទទួលបានការការពារ និងពរជ័យ។ វាគឺជាការបង្ហាញឱ្យឃើញថា ជំនឿបុរាណនៅតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតមនុស្សសម័យថ្មី។ ការសាក់យ័ន្តមិនមែនគ្រាន់តែជាការតុបតែងកាយនោះទេ តែជាការតភ្ជាប់ទៅនឹងឫសគល់នៃជំនឿ និងវប្បធម៌របស់ពួកគេ។ យ័ន្តមិនត្រឹមតែជាវត្ថុប្រើប្រាស់ក្នុងការអនុវត្តជំនឿបុរាណប៉ុណ្ណោះទេ តែវាជា ស្ពានតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្ន ដែលបង្ហាញពីការបន្តរស់រានមានជីវិតនៃប្រពៃណី និងជំនឿពីដូនតាខ្មែរយើង។ យុវជនសម័យថ្មីជាច្រើនក៏ចាប់អារម្មណ៍នឹងការសាក់យ័ន្ត ដើម្បីបង្ហាញពីអត្តសញ្ញាណ និងជំនឿរបស់ពួកគេ។ ប្រជាប្រិយភាពរបស់យ័ន្តបានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាបានរួមចំណែកដល់ការថែរក្សា និងផ្សព្វផ្សាយវប្បធម៌ និងជំនឿបុរាណ ដោយធ្វើឲ្យវាបន្តមានសារៈសំខាន់ក្នុងសង្គមនាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ការយល់ដឹងខុសអំពីយ័ន្ត ក៏អាចនាំឱ្យមានការបកស្រាយខុស ឬការប្រើប្រាស់ខុសផងដែរ។ សារមន្ទីរ និងស្ថាប័នវប្បធម៌ជាច្រើនបានចាប់ផ្ដើមសិក្សា និងបង្ហាញពីប្រវត្តិសាស្រ្ត និងអត្ថន័យនៃយ័ន្ត។ ការយល់ដឹងឱ្យបានច្បាស់លាស់អំពីយ័ន្ត នឹងជួយការពារកុំឱ្យមានការកេងប្រវ័ញ្ច ឬការបំផ្លាញតម្លៃពិតរបស់វា។ ការសាក់យ័ន្តបានក្លាយជាផ្នែកមួយនៃកេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ មរតកពីបុព្វបុរសមិនមែនគ្រាន់តែជាការចងចាំពីអតីតកាលនោះទេ ប៉ុន្តែវាគឺជាកម្លាំងចលករមួយដែលជំរុញឲ្យយើងបន្តកសាង និងអភិវឌ្ឍន៍សង្គមឲ្យកាន់តែប្រសើរឡើង។ ជាមួយនឹងការចាប់អារម្មណ៍កាន់តែច្រើនឡើងពីសំណាក់អ្នកទេសចរ និងយុវជន ការសាក់យ័ន្តនឹងបន្តរីកចម្រើន និងវិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាបាននូវភាពបរិសុទ្ធ និងអត្ថន័យដើមរបស់យ័ន្ត គឺជាកត្តាចម្បងមួយដើម្បីធានាបាននូវអាយុវែងរបស់វា។ ការអប់រំ និងការផ្សព្វផ្សាយអំពីតម្លៃពិតនៃយ័ន្ត គឺជារឿងចាំបាច់ ដើម្បីធានាការយល់ដឹងនិងគោរពត្រឹមត្រូវទៅលើសិល្បៈបុរាណនេះ។ ព្រះគ្រូជំនាន់ក្រោយមានតួនាទីសំខាន់ក្នុងការបន្ត និងផ្សព្វផ្សាយកេរដំណែលនេះ ដើម្បីឲ្យវាបន្តរហូតគ្រប់ជំនាន់។ យ័ន្តនឹងនៅតែជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជំនឿ និងវប្បធម៌ខ្មែរជានិច្ច។ ការបន្តការសិក្សាស្រាវជ្រាវអំពីយ័ន្ត នឹងជួយឱ្យយើងយល់ដឹងកាន់តែស៊ីជម្រៅ។ ការសាក់យ័ន្តមិនមែនគ្រាន់តែជាការតុបតែងកាយប៉ុណ្ណោះទេ តែជាផ្នែកមួយនៃការអនុវត្តន៍សាសនា។ មុននឹងធ្វើការសាក់ ព្រះគ្រូតែងតែធ្វើពិធីបួងសួង និងសូត្រមន្តគាថា ដើម្បីបង្កើតអំណាច និងការពារអោយវាមានប្រសិទ្ធភាព។ ការសាក់យ័ន្តអាចជាការរំលឹកពីបទពិសោធន៍ផ្ទាល់ខ្លួន ឬព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ដោយសារតែការសាក់បង្ហាញពីការចងក្រងនៃអនុស្សាវរីយ៍ និងអត្ថន័យក្នុងជីវិតផងដែរ។ វាបានក្លាយជាផ្នែកមួយនៃរឿងរ៉ាវជីវិតរបស់មនុស្ស ដោយសារតែវាបង្ហាញពីភាពទំនាក់ទំនងនៃអនុស្សាវរីយ៍ និងការបទពិសោធន៍ផ្ទាល់ខ្លួន។ អត្តសញ្ញាណនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវប្បធម៌ខ្មែរ។ ទោះបីជាមានអត្ថន័យល្អក៏ដោយ តែក៏មានការយល់ច្រឡំខ្លះៗអំពីយ័ន្តផងដែរ ដែលអាចនាំឱ្យមានការយល់ខុស និងប្រើខុសពីគោលបំណង និងអត្ថន័យពិតប្រាកដរបស់វា។ មួយចំនួនយល់ថាការសាក់យ័ន្តគ្រាន់តែជាម៉ូដ ឬនិមិត្តសញ្ញានៃអំពើអាក្រក់ ប៉ុន្តែការសាក់យ័ន្តពិតប្រាកដជាគោលបំណងសម្រាប់ ការពារ និងអំណាច។ ការយល់ច្រឡំនេះកើតឡើងដោយសារខ្វះការយល់ដឹងត្រឹមត្រូវអំពីប្រវត្តិ និងអត្ថន័យរបស់យ័ន្ត។ ការអប់រំសាធារណៈអំពីតម្លៃពិតនៃយ័ន្ត គឺជារឿងសំខាន់ណាស់ ដើម្បីបង្កើតការយល់ដឹង និងការប្រើប្រាស់បានត្រឹមត្រូវ។ ការបង្ហាញពីភាពល្អឥតខ្ចោះរបស់យ័ន្ត នឹងជួយឱ្យមនុស្សយល់កាន់តែច្បាស់អំពីអត្ថន័យ និងតម្លៃពិតប្រាកដរបស់វា។ ការសិក្សាស្រាវជ្រាវបន្ថែមអំពីយ័ន្ត គឺមានសារៈសំខាន់ណាស់ ដើម្បីបង្កើនការយល់ដឹង អត្ថន័យ និងតម្លៃរបស់វា។ ការស្រាវជ្រាវអាចជួយឱ្យយើងយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិ និមិត្តសញ្ញា និងអត្ថន័យផ្សេងៗនៃយ័ន្ត។ វាក៏អាចជួយក្នុងការអភិរក្ស និងផ្សព្វផ្សាយចំណេះដឹងនេះផងដែរ។ ការបោះពុម្ពផ្សាយសៀវភៅ ឬអត្ថបទអំពីយ័ន្ត គឺជាមធ្យោបាយដ៏ល្អមួយ។ ការធ្វើបណ្ណសាររូបភាព និងឯកសារអំពីយ័ន្ត ក៏ជារឿងចាំបាច់ផងដែរ ដើម្បីរក្សាទុក និងផ្សព្វផ្សាយពីតម្លៃវប្បធម៌ និងប្រវត្តិរបស់យ័ន្ត។ វាគឺជាកាតព្វកិច្ចរបស់យើងក្នុងការថែរក្សាមរតកដ៏មានតម្លៃនេះ ហើយធានាថាវានឹងត្រូវបានបន្តនិងផ្សព្វផ្សាយសម្រាប់ជំនាន់ក្រោយ។